ការផ្លាស់ប្តូរពីជីវិតសិក្សាទៅកាន់ពិភពការងារ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនៅកម្ពុជា។ ពួកគេត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការស្វែងរកការងារដែលស័ក្តិសមនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ វប្បធម៌នៃការស្វែងរកការងារនេះមានលក្ខណៈពិសេស ដែលឆ្លុះបញ្ចាំងពីបរិបទសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងប្រទេស។ ការយល់ដឹងពីទិដ្ឋភាពទាំងនេះ គឺចាំបាច់សម្រាប់ទាំងនិស្សិត និយោជក និងអ្នកបង្កើតគោលនយោបាយ ដើម្បីធានាបាននូវការផ្លាស់ប្តូរប្រកបដោយជោគជ័យ។ ទីផ្សារការងារសម្រាប់និស្សិតបញ្ចប់ការសិក្សានៅកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ ជាពិសេសសម្រាប់មុខជំនាញពេញនិយមមួយចំនួន។ វិស័យដូចជា ហិរញ្ញវត្ថុ ធនាគារ បច្ចេកវិទ្យាព័ត៌មាន និងពាណិជ្ជកម្មនៅតែបន្តទាក់ទាញនិស្សិតជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាក់លាក់កំពុងកើនឡើងជាលំដាប់។ ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលក៏បានបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់អ្នកដែលមានជំនាញផ្នែកឌីជីថលផងដែរ។ និយោជកភាគច្រើនស្វែងរកបេក្ខជនដែលមានទាំងចំណេះដឹងទ្រឹស្ដី និងបទពិសោធន៍ជាក់ស្តែង។ ដូច្នេះ ការអនុវត្តន៍ការងារ ឬកម្មសិក្សា ក្លាយជាផ្នែកដ៏សំខាន់មួយនៃការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបានទាមទារឲ្យនិស្សិតមានសមត្ថភាពក្នុងការរៀនសូត្រ និងសម្របខ្លួនបានលឿន។ ក្រៅពីជំនាញបច្ចេកទេស និយោជកក៏វាយតម្លៃខ្ពស់ចំពោះជំនាញទន់ដូចជា ជំនាញទំនាក់ទំនង និងការដោះស្រាយបញ្ហាផងដែរ។ វិធីសាស្ត្រក្នុងការរស្វែងរកការងារក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាបច្ចុប្បន្ន មានភាពសម្បូរបែបជាងមុន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា។ វេទិកាអនឡាញដូចជា Facebook, LinkedIn និងគេហទំព័រជ្រើសរើសបុគ្គលិក ក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការស្វែងរកការងារ។ និស្សិតជាច្រើនចំណាយពេលរាប់ម៉ោងក្នុងការរាវរកឱកាសការងារនៅលើបណ្ដាញសង្គមទាំងនេះ។ ការចែករំលែកព័ត៌មានអំពីដំណឹងជ្រើសរើសបុគ្គលិកតាមរយៈមិត្តភ័ក្តិ ឬបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនក៏នៅតែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ការចូលរួមក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ឬស្ថាប័នផ្សេងៗ គឺជាវិធីមួយផ្សេងទៀតដើម្បីជួបផ្ទាល់ជាមួយនិយោជក។ ហើយការបង្កើតប្រវត្តិរូបសង្ខេប និងលិខិតណែនាំខ្លួន ដែលមានលក្ខណៈស្តង់ដារ និងទាក់ទាញ ក៏ជាកត្តាសំខាន់ផងដែរ។ និន្នាការមួយទៀតគឺការស្វែងរកការងារក្រៅម៉ោង ឬការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធន៍មុនពេលបញ្ចប់ការសិក្សា។ ពួកគេយល់ថាបទពិសោធន៍ទាំងនេះមានតម្លៃខ្លាំងណាស់សម្រាប់ការងារពេញម៉ោង។ ការរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ ដោយការស្រាវជ្រាវព័ត៌មានក្រុមហ៊ុន និងការរៀបចំចម្លើយត្រៀមទុក ក៏ត្រូវបានយកចិត្តទុកដាក់ជាខ្លាំងផងដែរ។ និស្សិតបញ្ចប់ការសិក្សាបច្ចុប្បន្នមានការរំពឹងទុកខ្ពស់ចំពោះអាជីពការងាររបស់ពួកគេ។ ពួកគេមិនត្រឹមតែស្វែងរកប្រាក់ខែល្អប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍន៍ជំនាញ និងឱកាសក្នុងការរីកចម្រើនក្នុងអាជីពផងដែរ។ និស្សិតជាច្រើនចង់បានការងារដែលមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ។ ពួកគេក៏ចាប់អារម្មណ៍នឹងក្រុមហ៊ុនដែលមានវប្បធម៌ការងារល្អ និងមានបរិយាកាសគាំទ្រ។ ការទទួលស្គាល់ និងការវាយតម្លៃចំពោះការខិតខំប្រឹងប្រែង ក៏ជាកត្តាជំរុញដ៏សំខាន់សម្រាប់ពួកគេ។ និស្សិតខ្លះមានបំណងចង់ធ្វើការនៅក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្អ។ ការងារដែលផ្ដល់ឱកាសក្នុងការរៀនសូត្របន្ត និងទទួលបានវគ្គបណ្ដុះបណ្ដាល ក៏ត្រូវបានគេពេញនិយមផងដែរ។ ពួកគេរំពឹងថាការងារដំបូងរបស់ពួកគេនឹងក្លាយជា ស្ពានមួយសម្រាប់ចម្លងពួកគេទៅរកអាជីពដែលពួកគេចង់បាននាពេលអនាគត។ ការរំពឹងទុកទាំងនេះឆ្លុះបញ្ចាំងពីមនុស្សជំនាន់ថ្មីដែលកាន់តែមានការយល់ដឹង និងមានមហិច្ឆតាខ្ពស់។ ទន្ទឹមនិងនេះទោះបីជាមានឱកាសច្រើនក៏ដោយ និស្សិតបញ្ចប់ការសិក្សាក៏ជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការស្វែងរកការងារផងដែរ។ កង្វះបទពិសោធន៍ការងារជាក់ស្តែង គឺជាឧបសគ្គដ៏ធំបំផុតមួយសម្រាប់ពួកគេ។ និយោជកភាគច្រើនទាមទារបទពិសោធន៍យ៉ាងតិចមួយ ឬពីរឆ្នាំ ទោះបីជាសម្រាប់ការងារកម្រិតដំបូងក៏ដោយ។ ការប្រកួតប្រជែងខ្ពស់ក្នុងចំណោមបេក្ខជនដែលមានជំនាញប្រហាក់ប្រហែលគ្នា ក៏ធ្វើឲ្យការស្វែងរកការងារកាន់តែពិបាក។ ជំនាញភាសាអង់គ្លេស ជាពិសេសការទំនាក់ទំនងផ្ទាល់មាត់ ក៏នៅតែជាចំណុចខ្វះខាតសម្រាប់និស្សិតមួយចំនួនផងដែរ។ ហើយព័ត៌មានអំពីឱកាសការងារអាចនៅមានកម្រិត ឬមិនទាន់បានផ្សព្វផ្សាយទូលំទូលាយគ្រប់គ្រាន់។ ចំណែកនិស្សិតខ្លះក៏ជួបប្រទះបញ្ហាក្នុងការរៀបចំប្រវត្តិរូបសង្ខេប និងការរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ផងដែរ។ ពេលខ្លះការរំពឹងទុករបស់និស្សិតអំពីប្រាក់ខែ និងតួនាទី មិនស្របនឹងការពិតនៃទីផ្សារការងារនោះទេ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃតម្រូវការទីផ្សារ ក៏អាចធ្វើឲ្យជំនាញដែលបានរៀនសូត្រក្នុងសាកលវិទ្យាល័យ លែងទាន់សម័យផងដែរ។ បញ្ហាទាំងអស់នេះទាមទារឲ្យមានការសម្របខ្លួន និងការខិតខំប្រឹងប្រែងបន្ថែមពីសំណាក់និស្សិតគ្រប់ៗរូប។ ហើយដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និស្សិតអាចធ្វើរឿងជាច្រើនតាំងពីពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ដូចជាការចូលរួមក្នុងកម្មសិក្សា ឬការងារស្ម័គ្រចិត្ត គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង។ ការអភិវឌ្ឍជំនាញទន់ដូចជា ជំនាញទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហា គឺជារឿងសំខាន់ណាស់។ ដោយឡែកការពង្រឹងជំនាញភាសាអង់គ្លេស ជាពិសេសការនិយាយ និងការសរសេរ នឹងជួយបង្កើនឱកាសការងារផងដែរ។ និស្សិតក៏គួរតែចាប់ផ្តើមបង្កើតបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ ជាមួយអ្នកជំនាញក្នុងវិស័យរបស់ពួកគេ។ ការចូលរួមក្នុងសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីបង្កើនជំនាញបច្ចេកទេសជាក់លាក់ ក៏ជាការត្រៀមខ្លួនដ៏ល្អផងដែរ។ រីឯការសិក្សាស្រាវជ្រាវអំពីក្រុមហ៊ុន និងវិស័យការងារដែលខ្លួនចាប់អារម្មណ៍ ជួយឲ្យនិស្សិតមានការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតផង។ ការរៀបចំប្រវត្តិរូបសង្ខេប និងលិខិតណែនាំខ្លួនឲ្យមានលក្ខណៈស្តង់ដារ និងទាក់ទាញ គឺជាចំណុចគន្លឹះមួយទៀត។ និស្សិតគួរតែរៀនពីរបៀបត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ និងធ្វើការអនុវត្តន៍ជាប្រចាំ។ ការមានផ្នត់គំនិតវិជ្ជមាន និងការតស៊ូ ក៏ជាកត្តាដ៏សំខាន់សម្រាប់ជោគជ័យក្នុងការស្វែងរកការងារផងដែរ។